ការផ្ដល់ប្រាក់លើកទឹកចិត្ត ឬធីបដល់អ្នកផ្ដល់សេវាកម្ម មិនមែនជាទម្លាប់ប្រពៃណីខ្មែរទេ តែភាគច្រើនកើតចេញពីវប្បធម៌បស្ចឹមប្រទេស។ ទម្លាប់នេះបានរីករាលដាលបន្តិចម្ដងៗនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។ កាលពីមុន ប្រជាជនខ្មែរទូទៅមិនសូវមានទម្លាប់នេះទេ ព្រោះសេវាកម្មត្រូវបានចាត់ទុកជាការងារធម្មតា។ ដោយសារតែឥទ្ធិពលនៃការកើនឡើងភ្ញៀវទេសចរអន្តរជាតិ ទម្លាប់នេះក៏ចាប់ផ្តើមមានវត្តមានកាន់តែច្រើនឡើងនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។ នេះជាការផ្លាស់ប្ដូរមួយដែលគួរឲ្យកត់សម្គាល់នៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន ជាពិសេសទាក់ទងនឹងទម្លាប់នៃការផ្ដល់ប្រាក់លើកទឹកចិត្តឬលុយធីបនេះ។ ទោះបីជាមិនមែនជាទម្លាប់ដើមរបស់ខ្មែរក៏ដោយ ក៏ការផ្ដល់លុយធីបត្រូវបានគេឃើញជាញឹកញាប់នៅក្នុងភោជនីយដ្ឋាន ជាពិសេសភោជនីយដ្ឋានដែលមានភ្ញៀវបរទេសច្រើន ឬភោជនីយដ្ឋានលំដាប់ខ្ពស់ៗ។ ក្រៅពីភោជនីយដ្ឋាន ការឲ្យលុយធីប ក៏អាចកើតមានផងដែរនៅតាមសណ្ឋាគារ កន្លែងស្ប៉ា ហាងកាត់សក់ ឬហាងកាហ្វេដែរ។ អ្នកប្រើប្រាស់សេវាកម្មអាចនឹងផ្ដល់លុយធីប ដើម្បីបង្ហាញការពេញចិត្តចំពោះសេវាកម្មល្អ កាយវិការរួសរាយរាក់ទាក់ ឬការយកចិត្តទុកដាក់ពិសេសពីអ្នកផ្ដល់សេវាកម្ម។ នេះជាការលើកទឹកចិត្តមួយដ៏មានប្រសិទ្ធភាពសម្រាប់បុគ្គលិក ដើម្បីបន្តខិតខំបំពេញការងាររបស់ពួកគេឲ្យកាន់តែល្អប្រសើរ។ ម្យ៉ាងវិញទៀត ការឲ្យលុយធីប ក៏អាចជាផ្នែកមួយនៃប្រាក់ចំណូលបន្ថែមរបស់បុគ្គលិកផងដែរ នៅក្នុងឧស្សាហកម្មមួយចំនួនដែលប្រាក់ខែគោលអាចនៅទាប។ ដូច្នេះ ការផ្ដល់បែបនេះ មិនត្រឹមតែជាការបង្ហាញការពេញចិត្តប៉ុណ្ណោះទេ ថែមទាំងជាការរួមចំណែកដល់ជីវភាពបុគ្គលិកផ្ទាល់ផងដែរ។ នៅពេលអ្នកចង់ស្នើសុំឲ្យអ្នកផ្ដល់សេវាកម្ម ឬអ្នករត់តុគិតលុយ អ្នកគួរប្រើកាយវិការ និងពាក្យសម្ដីសាមញ្ញៗ ដើម្បីធានាថាការទំនាក់ទំនងមានភាពរលូន និងសមរម្យ។ ការប្រើប្រាស់កាយវិការត្រឹមត្រូវជួយឲ្យអ្នករត់តុយល់ពីបំណងរបស់អ្នកបានលឿន និងជៀសវាងការយល់ច្រឡំ។ ចំពោះកាយវិការ អ្នកអាចលើកដៃបន្តិចដោយមិនចាំបាច់លើកខ្ពស់ពេកទេ ហើយសម្លឹងមើលទៅអ្នករត់តុ ដើម្បីឲ្យពួកគេចាប់អារម្មណ៍។ អ្នកក៏អាចធ្វើកាយវិការសរសេរនៅលើបាតដៃ គឺជាសញ្ញាសម្រាប់ការសុំវិក្កយបត្រដែលភាគច្រើនបានប្រើដោយភ្ញៀវបរទេស។ កាយវិការទាំងនេះមានប្រសិទ្ធភាពជាពិសេសនៅកន្លែងដែលមានសំឡេងរំខាន ឬនៅពេលអ្នកនៅឆ្ងាយពីអ្នករត់តុ ដែលពិបាកក្នុងការនិយាយផ្ទាល់។ ការងក់ក្បាលបន្តិចបន្ទាប់ពីធ្វើកាយវិការ ក៏ជាសញ្ញាមួយទៀតដែលជួយបញ្ជាក់បំណងរបស់អ្នកផងដែរ។ រីឯពាក្យពេចន៍វិញ ពាក្យសាមញ្ញបំផុត និងគួរសមបំផុតគឺ "ប្អូនឬបង គិតលុយ!" ឬ "ប្អូនឬបង សុំវិក្កយបត្រ!"។ ការប្រើពាក្យ "ប្អូន" ឬ "បង" គឺអាស្រ័យលើអាយុរបស់អ្នករត់តុ ដើម្បីបង្ហាញការគោរព និងភាពគួរសមតាមបែបខ្មែរ។ អ្នកក៏អាចនិយាយថា "ប្អូនឬបង សុំបង់លុយ" ដែលមានន័យដូចគ្នា ហើយក៏ជាឃ្លាដែលគេនិយមប្រើផងដែរ។ ប្រសិនបើអ្នកមិនច្បាស់ថាអ្នកណាជាអ្នកទទួលខុសត្រូវក្នុងការគិតលុយ អ្នកអាចនិយាយថា "បងឬប្អូនអ្នកណាជាអ្នកគិតលុយ?"។ ជាទូទៅគេតែងនិយាយថា "បងគិតលុយ" ដែលជាឃ្លាប្រើប្រាស់ប្រចាំថ្ងៃ និងងាយស្រួលយល់សម្រាប់អ្នកផ្ដល់សេវាកម្មដែលមានបទពិសោធន៍ជាមួយភ្ញៀវ។ ការធ្វើបែបនេះបង្ហាញពីការយល់ដឹងពីទម្លាប់ ដែលជួយឱ្យអ្នកធ្វើការប្រចាំថ្ងៃប្រកបដោយភាពងាយស្រួល និងទទួលបានការគោរព និងបង្ហាញពីវប្បធម៌ផងដែរ។ វាក៏ជួយបង្កើតបរិយាកាសល្អរវាងអ្នកប្រើប្រាស់សេវាកម្ម និងអ្នកផ្ដល់សេវាកម្ម ដែលធ្វើឲ្យបទពិសោធន៍ទទួលទានអាហារ ឬប្រើប្រាស់សេវាកម្មកាន់តែរីករាយ។